ល្ខោនស្រមោលស្បែកខ្មែរ ហៅម្យ៉ាងទៀតថា ស្បែកធំ គឺជាទម្រង់សិល្បៈបុរាណដ៏មានតម្លៃដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ល្ខោនស្រមោលស្បែកខ្មែរ ឬ ស្បែកធំ ត្រូវបានសម្ដែងនៅលើ ផ្ទាំងក្រណាត់ស ដែលជាផ្ទាំងធំធ្វើពីស្បែកធំ បង្ហាញរូបស្រមោលតុក្កតា។ ផ្ទាំងក្រណាត់ស គឺជាឧបករណ៍សំខាន់នៃការសម្តែងល្ខោនស្បែកធំ ដែលដើរតួជាឆាកសម្រាប់បញ្ចាំងស្រមោល។ ជាធម្មតា ផ្ទាំងក្រណាត់នេះមានទំហំធំល្មមដើម្បីធានាថាស្រមោលតួអង្គបង្ហាញបានច្បាស់ល្អ។ ទស្សនិកជនអង្គុយនៅពីមុខផ្ទាំងក្រណាត់នេះដើម្បីទស្សនាការសម្តែង។ នៅពីក្រោយផ្ទាំងក្រណាត់នេះ ដោយមានប្រភពពន្លឺនៅពីក្រោយតួអង្គដើម្បីបង្កើតជាស្រមោលនៅលើផ្ទាំងក្រណាត់ស។ ម្យ៉ាងទៀត ប្រភពពន្លឺដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យស្រមោលមានភាពច្បាស់ និងរស់រវើក។ កាលពីបុរាណគេប្រើចន្លុះ ឬត្រឡោកដូងដុត ប៉ុន្តែបច្ចុប្បន្នគេនិយមប្រើអំពូលអគ្គិសនី ឬ LCD Projector ដែលផ្តល់ពន្លឺកាន់តែប្រសើរ និងងាយស្រួលគ្រប់គ្រង។ ពន្លឺនេះត្រូវបានដាក់នៅពីក្រោយផ្ទាំងក្រណាត់ និងអ្នកកាន់ស្បែក។ ក្រៅពីនេះ ក្រុមតន្ត្រីពិណពាទ្យតែងតែប្រគំតន្ត្រីផ្ទាល់នៅពីក្រោយឆាក អមតាមសាច់រឿងដើម្បីបង្កើតអារម្មណ៍ និងបរិយាកាសស៊ីគ្នាជាមួយការនិទាន។ អ្នកកាន់ស្បែក និងអ្នកនិទានរឿង ឬហៅថា អ្នកពោល គឺជាតួអង្គសំខាន់ដែលធ្វើការស៊ីចង្វាក់គ្នាដើម្បីនាំមកនូវភាពរស់រវើកដល់ការសម្តែង។ អ្នកកាន់ស្បែកកាន់ និងរំកិលតួអង្គនៅពីក្រោយផ្ទាំងក្រណាត់ រីឯអ្នកនិទានរឿងបកស្រាយសាច់រឿងទាំងមូល។ ជាពិសេស បរិយាកាសនៃការសម្តែងកាន់តែរស់រវើក និងទាក់ទាញដោយសារការប្រគំតន្ត្រីពិណពាទ្យ និងការនិទានរឿង។ ការរៀបចំកន្លែងអង្គុយ គឺមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យទស្សនិកជនអាចទទួលបានបទពិសោធន៍ល្អ និងអាចទំនាក់ទំនងជាមួយក្រុមសម្តែងបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ការរៀបចំកន្លែងអង្គុយអាស្រ័យលើបរិបទនៃការសម្តែង។ ចំពោះនៅទីវាលធំទូលាយ គេរៀបចំកន្លែងអង្គុយបែបធម្មតាៗដូចជា កៅអី ឬកន្ទេល ដោយបើកចំហរឱ្យទស្សនិកជនមើលឃើញផ្ទាំងក្រណាត់បានច្បាស់។ ចំណែកឯនៅក្នុងសាលវិញ កន្លែងអង្គុយអាចមានលក្ខណៈជាមហោស្រពដែលមានកៅអីជាជួរៗ និងជណ្តើរឡើងដើម្បីឱ្យអ្នកទស្សនាគ្រប់រូបមើលឃើញបានល្អ។ ដោយសារល្ខោនស្បែកធំជាសិល្បៈស្រមោល ទស្សនិកជនភាគច្រើនគ្រាន់តែទស្សនា និងស្តាប់ការនិទានរឿងប៉ុណ្ណោះ។ អន្តរកម្មរវាងក្រុមសម្តែង និងទស្សនិកជន ក្នុងអំឡុងពេលសម្ដែងមិនសូវមានច្រើនទេ លើកលែងតែមានការបកស្រាយពីសិល្បករក្រោយពេលសម្តែងចប់។ ទស្សនិកជនអាចបញ្ចេញសំឡេងសរសើរដោយស្រែកហ៊ោ ដើម្បីបង្ហាញការចូលរួម និងការគាំទ្រដល់ក្រុមសម្តែង។ ការសម្តែងល្ខោនស្រមោលស្បែកខ្មែរអាចប្រព្រឹត្តទៅបាននៅទីកន្លែងជាច្រើនដែលមានលក្ខណៈខុសប្លែកគ្នា។ តាមប្រពៃណី ការសម្តែងតែងតែធ្វើឡើងនៅទីវាលធំទូលាយ ដូចជា វាលស្រែ តាមវត្តអារាម ឬទីធ្លាផ្ទះនៅពេលយប់។ ការសម្តែងបែបនេះផ្តល់នូវបរិយាកាសបុរាណ និងធម្មជាតិដែលទាក់ទាញអ្នកភូមិ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ វាជាផ្នែកមួយនៃ ពិធីបុណ្យប្រពៃណី ពិធីបួងសួង ឬបុណ្យសព ដើម្បីឧទ្ទិសកុសល ឬរំដោះគ្រោះ។ ការសម្តែងបែបនេះ បង្កើតបានបរិយាកាសបុរាណ ទាក់ទាញ និងផ្តល់បទពិសោធន៍ធម្មជាតិ គ្រាន់តែរងផលប៉ះពាល់ដោយអាកាសធាតុ និងពិបាកគ្រប់គ្រងពន្លឺ និងសម្លេង។ ផ្ទុយទៅវិញ ការសម្តែងក្នុងសាលមហោស្រព ឬសាលប្រជុំ កំពុងក្លាយជាការពេញនិយមនាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់កម្មវិធីវប្បធម៌ ទេសចរណ៍ ឬការអប់រំ។ ការសម្តែងក្នុងសាលគឺអាចងាយស្រួលក្នុងការគ្រប់គ្រងបរិយាកាស ដូចជាពន្លឺ សម្លេង សីតុណ្ហភាព បានល្អប្រសើរ និងងាយស្រួលរៀបចំកន្លែងអង្គុយប្រកបដោយផាសុកភាពសម្រាប់អ្នកមើល។ ទោះជាយ៉ាងណាក៏ដោយ វាអាចបាត់បង់នូវបរិយាកាសបុរាណ និងធម្មជាតិមួយចំនួនដែលជាចំណុចពិសេសរបស់ល្ខោនស្បែកធំ។ ការសម្តែងក្នុងសាលជាទូទៅមានលក្ខណៈពាណិជ្ជកម្ម ឬសម្រាប់ផ្សព្វផ្សាយសិល្បៈដល់សាធារណជន។ ក្រៅពីនេះ ល្ខោនស្បែកធំក៏ត្រូវបានសម្តែងនៅ ឆ្នេរសមុទ្រ ឬតំបន់ទេសចរណ៍សំខាន់ៗដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងនៅក្នុងពិធីបុណ្យជាតិ ឬអន្តរជាតិនានា ដើម្បីបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។ មិនថាសម្តែងនៅទីកន្លែងណាទេ ល្ខោនស្រមោលស្បែកធំនៅតែជាសិល្បៈមួយដែលបន្តរក្សាបាននូវអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្មែរដ៏ជ្រាលជ្រៅ។